តៃក្វាន់ដូ ដែលជាក្បាច់គុនរបស់កូរ៉េ បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយក្លាយជាកីឡាពេញនិយមមួយដែលទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់វ័យ ជាពិសេសយុវជន។ កីឡាតៃក្វាន់ដូបានចូលមកដល់ប្រទេសកម្ពុជានៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយត្រូវបានចាប់ផ្ដើមបណ្ដុះបណ្ដាល និងអភិវឌ្ឍជាបន្តបន្ទាប់។ ដំបូងឡើយ កីឡានេះមិនទាន់ទទួលបានការពេញនិយមទូលំទូលាយនៅឡើយទេ ប៉ុន្តែដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការខិតខំប្រឹងប្រែងពីសហព័ន្ធកីឡាតៃក្វាន់ដូកម្ពុជា កីឡានេះបានរីកចម្រើនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន មានក្លិបហ្វឹកហាត់តៃក្វាន់ដូជាច្រើនត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស ទាំងនៅតាមសាលារៀន និងនៅតាមបណ្ដាខេត្តនានា ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលកីឡាករ និងកីឡាការិនីវ័យក្មេងឱ្យមានសមត្ថភាព។ ការរីកចម្រើននេះ មិនត្រឹមតែបង្ហាញពីការរីកលូតលាស់នៃវិស័យកីឡានោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីតម្លៃ និងនិន្នាការមួយចំនួននៅក្នុងសង្គមខ្មែរផងដែរ។ កីឡាមួយនេះបាននាំមកនូវវិន័យ ការតស៊ូ និងការគោរព ដែលជាគុណតម្លៃសំខាន់សម្រាប់យុវជនកម្ពុជា។ តាមរយៈការហ្វឹកហាត់ តៃក្វាន់ដូជួយបណ្តុះបណ្តាលឆន្ទៈរឹងមាំ ភាពអត់ធ្មត់ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា។ លើសពីនេះ ការចូលរួមក្នុងកីឡានេះក៏ជួយលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត កាត់បន្ថយភាពតានតឹង និងបង្កើតឱកាសសម្រាប់យុវជនក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេ។ សម្រាប់សង្គមខ្មែរទាំងមូល ការរីកចម្រើននៃតៃក្វាន់ដូក៏ជាសញ្ញាណមួយនៃការបើកចំហររបស់កម្ពុជាទៅកាន់វប្បធម៌បរទេសផងដែរ។ នេះក៏ជាកត្តាមួយដែលជួយពង្រឹងទំនាក់ទំនងអន្តរជាតិ ជាពិសេសជាមួយប្រទេសកូរ៉េ ដែលជាប្រទេសម្ចាស់ដើមនៃកីឡានេះ។ ម្យ៉ាងវិញទៀត ភាពជោគជ័យរបស់កីឡាករកម្ពុជាក្នុងវិស័យតៃក្វាន់ដូនៅលើឆាកអន្តរជាតិ ក៏បានរួមចំណែកលើកកម្ពស់កិត្តិយសជាតិ និងបង្ហាញពីសក្ដានុពលរបស់កម្ពុជាដល់ពិភពលោកផងដែរ។ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម និងលើកកម្ពស់គុណភាពកីឡាតៃក្វាន់ដូនៅកម្ពុជា សហព័ន្ធកីឡាតៃក្វាន់ដូកម្ពុជាបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ។ ការប្រកួតនេះគឺជាវេទិកាមួយដ៏សំខាន់សម្រាប់កីឡាករ និងកីឡាការិនីមកពីបណ្ដាខេត្តនានាដើម្បីបង្ហាញសមត្ថភាព ផ្លាស់ប្ដូរបទពិសោធន៍ និងប្រកួតប្រជែងដណ្ដើមយកតំណែងជើងឯក។ តាមរយៈការប្រកួតនេះ កីឡាករនិងកីឡាការិនី ដែលមានទេពកោសល្យនឹងត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យកម្ពុជាក្នុងការប្រកួតអន្តរជាតិ។ បើក្រលែកមកមើលសមិទ្ធផលវិញ កីឡាករ កីឡាការិនី តៃក្វាន់ដូកម្ពុជាបានបង្ហាញពីសមត្ថភាពយ៉ាងលេចធ្លោក្នុងការប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក។ ពួកគេបានដណ្ដើមបានមេដាយជាច្រើនពីការប្រកួតលំដាប់តំបន់ និងអន្តរជាតិ ដែលជាមោទកភាពដ៏ធំសម្រាប់កម្ពុជា។ ក្រៅពីការប្រកួតជើងឯកថ្នាក់ជាតិ កីឡាករ កីឡាការិនីតៃក្វាន់ដូកម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងការប្រកួតអន្តរជាតិជាច្រើនដូចជា កីឡាស៊ីហ្គេម កីឡាអាស៊ី ការប្រកួតជើងឯកអាស៊ី និងពិភពលោកជាដើម។ កីឡាស៊ីហ្គេម SEA Games កម្ពុជាបានបញ្ជូនអត្តពលិកតៃក្វាន់ដូជាទៀងទាត់ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយបានដណ្ដើមបានមេដាយជាច្រើន ជាពិសេសមេដាយមាសនៅក្នុងព្រឹត្តិការណ៍នានា។ កីឡាអាស៊ី Asian Games ទោះបីជាការប្រកួតកីឡាអាស៊ីមានកម្រិតខ្ពស់ក៏ដោយ ក៏កីឡាករ-កីឡាការិនីកម្ពុជាបានខិតខំប្រឹងប្រែងបង្ហាញវត្តមាន និងសម្រេចបានលទ្ធផលល្អប្រសើរផងដែរ។ ការប្រកួតជើងឯកអាស៊ី និងពិភពលោក កម្ពុជាក៏ធ្លាប់បានចូលរួមក្នុងការប្រកួតជើងឯកអាស៊ី និងពិភពលោក ដែលជាបទពិសោធន៍ដ៏មានតម្លៃក្នុងការបង្កើនសមត្ថភាព និងទទួលស្គាល់ពីបច្ចេកទេសក្បាច់គុនតៃក្វាន់ដូរបស់ខ្លួន។